នៅតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា ជនជាតិចាម និង កួយរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។ ភូមិទាំងនេះជាទីកន្លែងដែលមានការចែករំលែកវប្បធម៌ និងការគោរពគ្នាទៅវិញទៅមកដោយមិនមានការរើសអើង។ ជនជាតិចាមកាន់តាមសាសនាអ៊ីស្លាម និងមានជំនាញខ្ពស់ក្នុងការនេសាទ។ រីឯជនជាតិកួយវិញ ពួកគេរស់នៅយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ ដូចជានៅតាមតំបន់ភ្នំជាដើម។ ប្រជាជនខ្មែរតែងតែសិក្សាពីទំនៀមទម្លាប់របស់ជនជាតិចាម និងកួយ។ នៅក្នុងភូមិដែលមានជនជាតិរស់នៅលាយគ្នា គេច្រើនប្រើភាសាចម្រុះនៅក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ។ ជនជាតិចាមខ្លះនិយាយខ្មែរយ៉ាងរលូន ប៉ុន្តែគេក៏នៅតែប្រកាន់ខ្ជាប់តាមភាសាដើមរបស់គេដែរ។ ជនជាតិកួយប្រើទាំងភាសាខ្មែរ និងភាសាកួយក្នុងគ្រួសារគេ។ ភាពចម្រុះនៃភាសានៅក្នុងសហគមន៍ ឬ ភូមិមួយជួយឱ្យបន្ថែមចំណេះដឹងនៃភាសា និងការប្រាស្រ័យទាក់ទងគ្នាល្អ។ ការគោរពប្រតិបត្តិសាសនាក៏បង្ហាញពីការរួមបញ្ចូលវប្បធម៌ផងដែរ។ គ្រួសារដែលជាជនជាតិចាមទៅថ្វាយបង្គំនៅវិហារអ៊ីស្លាម ខណៈជនជាតិកួយគោរពតាមជំនឿបុរាណ។ អ្នកជិតខាងដែលជាជនជាតិខ្មែរតែងតែបង្ហាញការគោរពចំពោះសាសនាទាំងពីរស្មើៗគ្នា។ នៅពេលមានពិធីបុណ្យនានា អ្នកភូមិតែងចូលរួមប្រារព្ធពិធីអបអរសាទរជាមួយគ្នា ដោយគ្មានការប្រកាន់នោះឡើយ។ ពិធីបុណ្យទាំងនេះបង្កើតមិត្តភាព និងទំនុកចិត្តក្នុងសហគមន៍ទាំងមូលរវាងជនជាតិខ្មែរ ចាម និងកួយ។ ប្រពៃណីម្ហូបអាហារក៏បង្ហាញពីឥទ្ធិពលវប្បធម៌ផងដែរ។ ម្ហូបចាមប្រើគ្រឿងទេស និងទឹកដូងច្រើន។ រីឯម្ហូបកួយវិញច្រើនប្រើបន្លែព្រៃ និងសាច់សត្វព្រៃ។ គ្រួសារខ្មែរខ្លះរៀនធ្វើការីចាម ឬស៊ុបរបស់ជនជាតិកួយពិសា។ ការចែករំលែកវប្បធម៌ម្ហូបអាហារនេះបង្កើតភាពជិតស្និទរវាងខ្មែរ ព្រមទាំងជនជាតិចាម និងកួយ។ ការភ្ជាប់ចំណងអាពាហ៍ពិពាហ៍រវាងគ្រួសារខ្មែរ ចាម និងកួយក៏មានខ្លះៗដែរ។ ការភ្ជាប់់សាច់ឈាមគ្នារវាងជនជាតិពីរបង្កើតបានជាការរួមបញ្ចូលទំនៀមទម្លាប់ និងពិធីសាសនា។ ក្មេងៗដែលកើតចេញពីគ្រួសារនេះ ភាគច្រើនចេះនិយាយទាំងពីរភាសា។ សាលារៀននៅតាមភូមិដែលមានជនជាតិចម្រុះបង្រៀនភាសាខ្មែរជាគោល ប៉ុន្តែក៏ផ្ដល់តម្លៃលើភាពចម្រុះនៃវប្បធម៌របស់សិស្សផងដែរ។ គ្រូខ្លះអញ្ជើញឪពុកម្ដាយសិស្សមកប្រាប់ពីរឿងប្រពៃណីរបស់ជនជាតិខ្លួន ដើម្បីឱ្យសិស្សបានយល់ដឹងពីប្រពៃណីរបស់ជនជាតិកួយ និងចាម។ ជនជាតិកួយក៏ពូកែលេងឧបករណ៍តន្ត្រីដែរ ដូចជាគង និង ស្គរជាដើម។ រីឯតន្ត្រីជនជាតិចាមមានដូចជារបាំ និងបទប្រជាប្រិយ។ ប្រជាជនខ្មែរគាំទ្រទាំងតន្ត្រី កួយ និងចាម ហើយចូលរួមសប្បាយផងដែរ។ សិល្បៈ និងរបាំអាចរួមបញ្ចូលគ្នារវាងជាតិសាសមួយ និងជាតិសាសន៍មួយទៀត។ របាំកួយបង្ហាញពីធម្មជាតិ រីឯរបាំចាមបង្ហាញពីរឿងប្រវត្តិសាស្ត្រ។ យុវជនដែលជាខ្មែរ ចាម និងកួយតែងតែរៀនពីគ្នាទៅវិញទៅមក។ នៅពេលជួបមុខគ្នា អ្នកភូមិស្វាគមន៍គ្នាដោយរួសរាយរាក់ទាក់មិនគិតពីសាវតា ឬជាតិសាសន៍នោះឡើយ។ នៅពេលមានការលំបាក ប្រជាជនក្នុងសហគមន៍ទាំងមូលជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម ដោយមិនមានបែងចែកជាតិសាសន៍នោះឡើយ។ សព្វថ្ងៃ ភូមិដែលមានជាតិសាសន៍ចម្រុះជានិមិត្តសញ្ញានៃការរួបរួមទោះបីមកពីតំបន់ និងមានសាវតាខុសគ្នាក៏ដោយ។ វាបង្ហាញឱ្យប្រជាជនខ្មែរឃើញពី ទិដ្ឋភាពដ៏ស្រស់ស្អាតនៃការរស់នៅចម្រុះជាតិសាសន៍ក្នុងប្រទេសកម្ពុជា។ សរុបមក វប្បធម៌របស់ជនជាតិចាម និងកួយបានជះឥទ្ធិពលវិជ្ជមានជាច្រើនមកលើសហគមន៍ខ្មែរ។